ការជ្រើសរើសសាកលវិទ្យាល័យសម្រាប់ការសិក្សាបន្តគឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់និស្សិតគ្រប់រូប។ ដើម្បីផ្ដល់ទស្សនៈស៊ីជម្រៅជាងមុន យើងនឹងធ្វើការប្រៀបធៀបរវាងសាកលវិទ្យាល័យរដ្ឋ និងឯកជននៅកម្ពុជា ។ ចំពោះគុណសម្បតិ្តនៃសាកលវិទ្យាល័យរដ្ឋគឺ ថ្លៃសិក្សាមានភាពសមរម្យ ដោយសារទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល តម្លៃសិក្សានៅសាកលវិទ្យាល័យរដ្ឋមានកម្រិតទាប ដែលផ្ដល់ឱកាសល្អសម្រាប់និស្សិតមកពីគ្រួសារដែលមានជីវភាពមធ្យម ឬក្រីក្រ។ លើសពីនេះ និស្សិតអាចទទួលបានអាហារូបករណ៍ ឬការជួយសម្រួលជាពិសេស។ សាកលវិទ្យាល័យរដ្ឋជាច្រើនមានប្រវត្តិដ៏យូរអង្វែង និងកេរ្តិ៍ឈ្មោះរឹងមាំដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការបញ្ចប់ការសិក្សាដែលទទួលបានសញ្ញាបត្រពីរដ្ឋត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសសម្រាប់ការងារក្នុងស្ថាប័នរដ្ឋ។ ការអប់រំនៅសាកលវិទ្យាល័យរដ្ឋត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយ៉ាងម៉ឺងម៉ាត់ ដែលធានានូវស្តង់ដារគុណភាពខ្ពស់។ សាកលវិទ្យាល័យរដ្ឋមានគ្រូបង្រៀនដែលមានបទពិសោធន៍យូរអង្វែង សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវល្បីៗជាច្រើន។ ពួកគេក៏មានបណ្ណាល័យធំ និងធនធានស្រាវជ្រាវវិទ្យាសាស្ត្រដ៏សម្បូរបែបផងដែរ។ វិន័យនៅសាកលវិទ្យាល័យរដ្ឋជាទូទៅមានកម្រិតខ្ពស់ និងតម្រូវឲ្យនិស្សិតចូលរៀនពេញម៉ោង ដែលជួយបណ្ដុះស្មារតីទទួលខុសត្រូវ។ ចំំណែកគុណវិបត្តិវិញ កម្មវិធីសិក្សាត្រូវបានកំណត់ដោយក្របខ័ណ្ឌច្បាប់តឹងរ៉ឹង ដូច្នេះការផ្លាស់ប្ដូរវគ្គសិក្សាឲ្យស្របតាមតម្រូវការទីផ្សារអាចមានភាពយឺតយ៉ាវជាងឯកជន។ សាកលវិទ្យាល័យរដ្ឋមួយចំនួនអាចមានគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាមិនសូវទំនើបបើប្រៀបធៀបទៅនឹងសាលាឯកជន។ ការចូលរៀនជាធម្មតាត្រូវធ្វើតេស្តប្រឡងដែលមានការប្រកួតប្រជែងខ្ពស់ ដែលអាចជាឧបសគ្គសម្រាប់សិស្សមួយចំនួន។ រីឯគុណសម្បត្តិនៃសាកលវិទ្យាល័យឯកជនវិញគឹ ភាពបត់បែននិងភាពរហ័សរហួន ដោយសាកលវិទ្យាល័យឯកជនមានលទ្ធភាពបង្កើតនិងកែប្រែកម្មវិធីសិក្សាឲ្យទាន់សម័យជាមួយតម្រូវការទីផ្សារការងារ។ ពួកគេផ្ដោតសំខាន់លើការផ្ដល់ជំនាញអាជីពជាក់លាក់ និងមានកិច្ចសហការជាមួយក្រុមហ៊ុនឯកជនជាច្រើន។ សាកលវិទ្យាល័យឯកជនភាគច្រើនមានគ្រឿងបរិក្ខារទំនើប មានបរិយាកាសសិក្សាប្រសិទ្ធភាព និងផ្ដល់សេវាកម្មរហ័សទាន់ចិត្ត ដែលទាក់ទាញសិស្សឲ្យជ្រើសរើសសិក្សានៅទីនោះ។ ការចូលរៀនជាធម្មតាមានភាពងាយស្រួលជាង និងមានការប្រកួតប្រជែងតិចជាងសាកលវិទ្យាល័យរដ្ឋ។ សាលាខ្លះអាចផ្ដល់កម្មវិធីបញ្ចប់បរិញ្ញាបត្រក្នុងរយៈពេលខ្លីជាងសាលារដ្ឋ។ ចំពោះគុណវិបត្តិវិញ ថ្លៃសិក្សាគឺខ្ពស់ ដែលនេះគឺជាបញ្ហាដ៏ចម្បងមួយ ដោយសារការចំណាយលើការសិក្សាខ្ពស់ជាងរដ្ឋយ៉ាងច្រើន ហើយវាអាស្រ័យទាំងស្រុងលើថ្លៃសិក្សានិងការវិនិយោគឯកជន។ ទោះបីជាសាលាឯកជនខ្លះមានឈ្មោះល្បីក៏ដោយ ក៏នៅតែមានការព្រួយបារម្ភអំពីស្តង់ដារគុណភាពសិក្សានៅតាមសាលាមួយចំនួន ជាពិសេសសាលាដែលបើកនៅតាមខេត្តក្រុងផ្សេងៗ ដោយគ្មានការត្រួតពិនិត្យគ្រប់គ្រាន់។ ការទទួលស្គាល់សញ្ញាបត្រនៅតែពឹងផ្អែកលើស្តង់ដារដែលកំណត់ដោយរដ្ឋាភិបាល ហើយសញ្ញាបត្រមួយចំនួនអាចមិនទាន់ត្រូវបានទទួលស្គាល់ទូលំទូលាយសម្រាប់ការប្រឡងចូលបម្រើការងាររដ្ឋ។ សរុបមក ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជនមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន។ ការសហការរវាងស្ថាប័នទាំងពីរ អាចជួយបង្កើនគុណភាពប្រព័ន្ធអប់រំនៅកម្ពុជាឲ្យកាន់តែខ្លាំងក្លា។ សាកលវិទ្យាល័យរដ្ឋអាចផ្ដល់នូវមូលដ្ឋានគ្រឹះរឹងមាំ និងការស្រាវជ្រាវស៊ីជម្រៅ ចំណែកឯកជនវិញអាចផ្ដល់នូវភាពបត់បែន និងជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ការប្រកួតប្រជែងលើគុណភាព នឹងជំរុញវិស័យអប់រំឲ្យកាន់តែរីកចម្រើនដើម្បីបំពេញតម្រូវការនាពេលអនាគត។